ការបាញ់កាំជ្រួចនៅពេលយប់បានក្លាយជាទិដ្ឋភាពដ៏ទាក់ទាញ និងជាផ្នែកមួយដ៏សំខាន់នៃការប្រារព្ធពិធីបុណ្យធំៗមួយចំនួននៅក្នុងប្រទេសកម្ពុជា។ វាជាការបង្ហាញនូវភាពអស្ចារ្យ សេចក្តីរីករាយ និងការអបអរសាទរ ដែលទាក់ទាញមនុស្សរាប់ពាន់នាក់ឲ្យមកជួបជុំគ្នាដើម្បីទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ។ បុណ្យចូលឆ្នាំសកល គឺជាពេលវេលាមួយដែលប្រជាជនទូទាំងពិភពលោក រួមទាំងប្រជាជនកម្ពុជាផងដែរ បានប្រារព្ធពិធីលាឆ្នាំចាស់ ត្រៀមស្វាគមន៍ឆ្នាំថ្មី។ ចំណែកឯ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តធំៗ ការរៀបចំពិធីឆ្លងឆ្នាំសកលក៏មានភាពមមាញឹកផងដែរ។ គេច្រើនរៀបចំឆាកតន្ត្រី ការប្រគំតន្ត្រីដ៏ធំនៅទីតាំងសំខាន់ៗដូចជា កោះពេជ្រ មុខព្រះបរមរាជវាំង ឬនៅតាមតំបន់កម្សាន្តផ្សេងៗ។ ពេលរំលងអធ្រាត្រចូលឆ្នាំថ្មី ការបាញ់កាំជ្រួចដ៏អស្ចារ្យត្រូវបានចាប់ផ្ដើមឡើង ដើម្បីជាសញ្ញាបញ្ជាក់ពីការចូលមកដល់នៃឆ្នាំសកល។ ពន្លឺកាំជ្រួចចម្រុះពណ៌បានបំភ្លឺផ្ទៃមេឃងងឹត បង្កើតបានជាទស្សនីយភាពដ៏គួរឲ្យចាប់អារម្មណ៍ ដែលទាក់ទាញអ្នកទស្សនារាប់សែននាក់ឲ្យមកថតរូប និងចែករំលែកភាពរីករាយជាមួយគ្នា។ ការបាញ់កាំជ្រួចក្នុងឱកាសនេះ គឺជារូបនៃការចាប់ផ្ដើមថ្មីនៃសេចក្តីសង្ឃឹម និងការជូនពរសម្រាប់ភាពជោគជ័យក្នុងឆ្នាំខាងមុខ។ បុណ្យអុំទូក គឺជាបុណ្យប្រពៃណីដ៏ធំមួយរបស់កម្ពុជា ដែលជាការបង្ហាញពីកម្លាំងសាមគ្គីភាព និងការដឹងគុណចំពោះទន្លេមេគង្គ និងទន្លេសាប។ ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅខាងមុខព្រះបរមរាជវាំង ហើយមានរយៈពេលបីថ្ងៃ។ ក្រៅពីការប្រណាំងទូកយ៉ាងស្វិតស្វាញ ការបណ្ដែតប្រទីបក៏ជាផ្នែកមួយដ៏សំខាន់នៃពិធីបុណ្យនេះ។ ពេលយប់ឡើង ទូកងដែលបានបំពាក់ភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាត បានបណ្ដែតខ្លួនតាមដងទន្លេ បង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យ។ ជាមួយគ្នានោះ ការបាញ់កាំជ្រួចក៏ត្រូវបានធ្វើឡើងជារៀងរាល់យប់នៃពិធីបុណ្យ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ឲ្យមកទស្សនា។ ពន្លឺកាំជ្រួចរះលើផ្ទៃមេឃអមជាមួយពន្លឺភ្លើងប្រទីបនៅតាមដងទន្លេ បានបង្កើតបរិយាកាសដ៏អ៊ូអរ និងរីករាយក្រៃលែង។ ការបាញ់កាំជ្រួចក្នុងបុណ្យអុំទូក គឺដើម្បីជាការអបអរសាទរចំពោះជ័យជម្នះ និងភាពរុងរឿងរបស់ប្រទេសជាតិ។ ការប្រារព្ធពិធីបុណ្យខួប និងចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គឺជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា។ ជាធម្មតា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ពិធីបុណ្យត្រូវបានប្រារព្ធឡើងដោយភាពអធិកអធម ដើម្បីសម្ដែងនូវការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ចំពោះព្រះអង្គ។ ទោះបីជាការបាញ់កាំជ្រួចមិនមែនជាផ្នែកចាំបាច់នៃពិធីបុណ្យទាំងអស់ក៏ដោយ ។ ក្នុងឱកាសពិសេសខ្លះ ការបាញ់កាំជ្រួចអាចត្រូវបានរៀបចំឡើងនៅពេលយប់ ដើម្បីអបអរសាទរក្នុងថ្ងៃដ៏វិសេសវិសាលនេះ។ ជាទូទៅ ពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅតាមទីតាំងសំខាន់ៗភាគច្រើននៅព្រះបរមរាជវាំង។ ការបាញ់កាំជ្រួចក្នុងពិធីនេះ គឺជាការដឹងគុណចំពោះព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គចំពោះប្រទេសជាតិ។